នៅតាមសហគមន៍ជនបទ ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការងារសាធារណៈ ដូចជាការជួសជុលហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន គឺជាទម្លាប់ដ៏ល្អមួយដែលបង្ហាញពីសាមគ្គីភាព និងការទទួលខុសត្រូវរួម។ ថ្ងៃជួសជុលរួមគ្នាទាំងផ្លូវសហគមន៍ ទំនប់ទឹក និងប្រព័ន្ធធារាសាស្ត្រ ឬ ប្រឡាយ មិនត្រឹមតែជាការងារអភិវឌ្ឍន៍ប៉ុណ្ណោះទេ តែថែមទាំងជាការបណ្ដុះស្មារតីម្ចាស់ការដល់អ្នករស់នៅក្នុងមូលដ្ឋានទៀតផង។ ការជួសជុលហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននៅក្នុងសហគមន៍ ដូចជាផ្លូវថ្នល់ ទំនប់ទឹក និងប្រព័ន្ធធារាសាស្ត្រ-ប្រឡាយ គឺជាកិច្ចការដ៏សំខាន់ដែលជាទូទៅត្រូវបានអនុវត្តតាមរបៀបសហគមន៍ ដោយមានការចូលរួមផ្ទាល់ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ នេះក៏បានបង្ហាញពីស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវរួមផងដែរ ។ មុនពេលចាប់ផ្ដើមការងារ គណៈកម្មការភូមិ ឬអ្នកទទួលខុសត្រូវ នឹងរៀបចំផែនការយ៉ាងល្អិតល្អន់។ ការងារជួសជុលហេដ្ឋារចនាសម្ព័ន្ធសហគមន៍តែងតែចាប់ផ្ដើមពីការប្រជុំសហគមន៍។ ជាធម្មតា មេភូមិ ឬក្រុមប្រឹក្សាឃុំសង្កាត់ នឹងកោះប្រជុំប្រជាពលរដ្ឋទាំងអស់ដើម្បីពិភាក្សា។ នៅក្នុងជំនួបនេះ គោលបំណងចម្បងគឺដើម្បីវាយតម្លៃស្ថានភាពផ្លូវ ទំនប់ ឬប្រឡាយណាដែលស្ថិតក្នុងសភាពខូចខាតធ្ងន់ធ្ងរ ហើយត្រូវការជួសជុលជាបន្ទាន់។ ការប្រជុំនេះអនុញ្ញាតឲ្យប្រជាពលរដ្ឋទាំងអស់បានចូលរួមផ្តល់មតិ និងកំណត់អាទិភាពនៃការងាររួមគ្នា។ បន្ទាប់ពីការប្រជុំ និងកំណត់បាននូវកិច្ចការដែលត្រូវធ្វើ មេភូមិ ឬអ្នកទទួលខុសត្រូវ នឹងបន្តទៅដល់ការបែងចែកការងារ។ នេះជាជំហានដ៏សំខាន់ដើម្បីធានាថាការងារអាចដំណើរការទៅមុខដោយរលូន និងមានប្រសិទ្ធភាព។ នៅក្នុងដំណាក់កាលនេះ គេនឹងកំណត់ថាអ្នកណាត្រូវទទួលខុសត្រូវអ្វីខ្លះ។ ការបែងចែកតួនាទី និងភារកិច្ចទាំងនេះអាចរួមមាន ការប្រមូលសម្ភារៈ ការផ្តល់កម្លាំងពលកម្ម និងការរៀបចំបាយទឹក។ អ្នកខ្លះអាចត្រូវបានចាត់តាំងឲ្យទទួលបន្ទុកក្នុងការស្វែងរក និងប្រមូលសម្ភារៈចាំបាច់ដូចជា ដី ថ្ម ឫស្សី ឬឧបករណ៍ផ្សេងៗ។ ប្រជាពលរដ្ឋម្នាក់ៗ ឬក្រុមគ្រួសារនីមួយៗនឹងត្រូវបានលើកទឹកចិត្តឲ្យចូលរួមចំណែកកម្លាំងកាយផ្ទាល់ក្នុងការជួសជុល។ ស្ត្រីៗ ឬក្រុមអ្នកស្ម័គ្រចិត្តអាចទទួលបន្ទុកក្នុងការរៀបចំម្ហូបអាហារ និងទឹកសម្រាប់អ្នកចូលរួមធ្វើការ ដើម្បីផ្តល់កម្លាំង និងលើកទឹកចិត្ត។ ការបែងចែកការងារច្បាស់លាស់បែបនេះ ជួយឲ្យប្រជាពលរដ្ឋម្នាក់ៗដឹងពីតួនាទីរបស់ខ្លួន និងរួមចំណែកយ៉ាងសកម្មក្នុងការងាររួមរបស់សហគមន៍។ ជាការពិត មិនមែនរាល់ការងារជួសជុលទាំងអស់សុទ្ធតែអាចធ្វើដោយកម្លាំងសហគមន៍បាននោះទេ។ ដូច្នេះ ក្នុងករណីដែលការងារធំ ឬត្រូវការសម្ភារៈច្រើនលើសពីលទ្ធភាពសហគមន៍ គណៈកម្មការភូមិ ឬអ្នកទទួលខុសត្រូវ អាចមានការសុំជំនួយពីខាងក្រៅ។ ជំនួយទាំងនោះអាចស្វែងរកបានពី អាជ្ញាធរមូលដ្ឋាន អង្គការក្រៅរដ្ឋាភិបាលនិងសប្បុរសជន។ អាជ្ញាធរមូលដ្ឋាន ដូចជា ក្រុមប្រឹក្សាឃុំសង្កាត់ ឬសាលាស្រុក ដែលអាចជួយសម្របសម្រួលធនធាន ឬថវិកាមួយចំនួន។ អង្គការក្រៅរដ្ឋាភិបាល អង្គការទាំងនេះជារឿយៗមានកម្មវិធីអភិវឌ្ឍន៍សហគមន៍ ដែលអាចផ្តល់ជំនួយបច្ចេកទេស ឬសម្ភារៈ។ សប្បុរសជន បុគ្គលឯកជនដែលមានបំណងចង់ជួយសហគមន៍ ក៏អាចត្រូវបានទាក់ទងដើម្បីទទួលបានការឧបត្ថម្ភផងដែរ។ ការស្វែងរកជំនួយពីខាងក្រៅនេះ គឺដើម្បីធានាថាគម្រោងជួសជុលប្រព្រឹត្តទៅបានដោយជោគជ័យ ទោះបីជាមានទំហំធំ ឬតម្រូវការខ្ពស់ក៏ដោយ។ បន្ទាប់ពីការពិភាក្សា និងបែងចែកការងារបានហើយ ជំហានសំខាន់បន្ទាប់ក្នុងការរៀបចំផែនការគឺការកំណត់ថ្ងៃសម្រាប់ការអនុវត្តការងារ។ មេភូមិ ឬអ្នកដឹកនាំសហគមន៍នឹងកំណត់ថ្ងៃជាក់លាក់ណាមួយដែលប្រជាពលរដ្ឋភាគច្រើនមានពេលទំនេរពីការងារកសិកម្ម។ ការធ្វើបែបនេះគឺដើម្បីធានាថាប្រជាពលរដ្ឋអាចចូលរួមទាំងអស់គ្នាបានច្រើនកុះករ និងធ្វើឲ្យការងារជួសជុលប្រព្រឹត្តទៅបានឆាប់រហ័ស និងមានប្រសិទ្ធភាព។ ការជ្រើសរើសថ្ងៃដែលមិនប៉ះពាល់ដល់រដូវច្រូតកាត់ ឬរដូវដាំដុះ គឺជាការពិចារណាដ៏សំខាន់មួយ។ នៅថ្ងៃកំណត់ដែលបានព្រមព្រៀងគ្នា ប្រជាពលរដ្ឋនឹងចាប់ផ្ដើមអនុវត្តការងារជួសជុលផ្លូវសហគមន៍តាមផែនការដែលបានកំណត់។ ដំបូងគេនឹងកាយដី ឬសំរាមដែលរារាំងផ្លូវ ជាពិសេសនៅរដូវភ្លៀងដែលធ្វើឲ្យផ្លូវពិបាកធ្វើដំណើរ ឬមានភក់ជ្រាំ។ បន្ទាប់មក ពួកគេនឹងចាក់ដី ល្បាប់ខ្សាច់ ឬថ្មបំបែកនៅកន្លែងដែលខូច ឬមានរណ្តៅ ដើម្បីពង្រឹងគុណភាពផ្លូវ និងធ្វើឱ្យវាអាចធ្វើដំណើរបានស្រួល។ ពួកគេនឹងប្រើប្រាស់ចបកាប់ ឬសម្ភារៈផ្សេងៗដើម្បីត្បៀតផ្លូវឲ្យបានរាបស្មើ និងរឹងមាំ ជៀសវាងការខូចខាតឆាប់រហ័សនៅពេលមានភ្លៀង ឬការធ្វើចរាចរណ៍ច្រើន។ ដើម្បីការពារការខូចខាតផ្លូវនាពេលអនាគត ពួកគេនឹងធ្វើប្រឡាយតូចៗនៅសងខាងផ្លូវដើម្បីបង្ហូរទឹកភ្លៀង ការពារការហូរច្រោះដី និងការខូចខាតផ្លូវបន្ថែមទៀត។ នៅថ្ងៃកំណត់ដែលបានរៀបចំ ប្រជាពលរដ្ឋក្នុងសហគមន៍ក៏នឹងរួមគ្នាចុះអនុវត្តការងារជួសជុលទំនប់ទឹក និងប្រព័ន្ធធារាសាស្ត្រ ប្រឡាយ ដែលជាហេដ្ឋារចនាសម្ព័ន្ធសំខាន់សម្រាប់វិស័យកសិកម្ម។ កិច្ចការរួមមាន ការកាយដីល្បាប់ស្មៅ ការជួសជុលកន្លែងបែកធ្លាយ ការពង្រឹងច្រាំង និងការថែទាំទ្វារទឹក។ ពួកគេនឹងកាយដីល្បាប់ ស្មៅ ឬសំរាមដែលរារាំងលំហូរទឹកក្នុងប្រឡាយ និងនៅលើទំនប់។ ការងារនេះមានសារៈសំខាន់ណាស់ដើម្បីឲ្យទឹកអាចហូរបានស្រួល និងទៅដល់ស្រែចម្ការប្រកបដោយប្រសិទ្ធភាព។ បន្ទាប់មក ពួកគេនឹងជួសជុលកន្លែងទំនប់ ឬប្រឡាយដែលបែកធ្លាយ។ ការជួសជុលនេះអាចធ្វើឡើងដោយការចាក់ដី ថ្ម ឬប្រើបាវខ្សាច់ ដើម្បីការពារការលិចលង់ទឹកដែលបណ្ដាលមកពីការបែកធ្លាយ។ ពួកគេក៏នឹងពង្រឹងច្រាំងប្រឡាយដើម្បីការពារការបាក់ស្រុត។ ការបាក់ស្រុតច្រាំងអាចបណ្ដាលឲ្យខូចប្រព័ន្ធស្រោចស្រព និងប៉ះពាល់ដល់ការដាំដុះដំណាំរបស់ប្រជាកសិករ។ ចុងក្រោយ ពួកគេនឹងពិនិត្យ និងជួសជុលទ្វារទឹក។ នេះគឺដើម្បីធានាការគ្រប់គ្រងទឹកបានល្អប្រសើរសម្រាប់ការងារកសិកម្ម ដូចជាការបែងចែកទឹកចូលស្រែ ឬការបង្ហូរទឹកចេញ។ ដើម្បីឲ្យការងារជួសជុលហេដ្ឋារចនាសម្ព័ន្ធសហគមន៍ដំណើរការទៅដោយរលូន និងជោគជ័យ ចាំបាច់ត្រូវមានការចូលរួមចំណែករួមគ្នាពីប្រជាពលរដ្ឋទាំងអស់។ ការសាមគ្គីគ្នានេះបង្ហាញតាមរយៈចំណុចសំខាន់ៗដូចជា សម្ភារៈ ម្ហូបអាហារ និងការសាមគ្គីគ្នា។ សម្ភារៈ ឧបករណ៍ចាំបាច់នានា ដូចជា ចប កាំបិត កន្ត្រៃ ជញ្ជីង រទេះរុញ ឬប៉ែល ត្រូវបាននាំយកមកដោយអ្នកភូមិរៀងៗខ្លួន។ នេះបង្ហាញពីការទទួលខុសត្រូវ និងការរួមចំណែកផ្ទាល់របស់សមាជិកម្នាក់ៗ។ ស្ត្រីក្នុងភូមិច្រើនតែចូលរួមយ៉ាងសកម្មក្នុងការរៀបចំម្ហូបអាហារ និងទឹកសម្រាប់អ្នកចូលរួមធ្វើការ។ សកម្មភាពនេះមិនត្រឹមតែផ្តល់កម្លាំងដល់អ្នកធ្វើការប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីភាពសាមគ្គីគ្នា និងការគាំទ្រគ្នាទៅវិញទៅមកក្នុងសហគមន៍ទៀតផង។ ការសាមគ្គីគ្នា នេះជាចំណុចគន្លឹះដែលធ្វើឲ្យការងារជួសជុលទទួលបានលទ្ធផលល្អ។ ប្រជាពលរដ្ឋទាំងអស់ចូលរួមធ្វើការជាមួយគ្នា ជួយគ្នាទៅវិញទៅមកដោយភាពសប្បាយរីករាយ។ បរិយាកាសនៃការសហការនេះបង្កើតបានជាបរិយាកាសល្អ និងពង្រឹងចំណងសាមគ្គីភាពក្នុងសហគមន៍ឲ្យកាន់តែរឹងមាំ។ ហេដ្ឋារចនាសម្ព័ន្ធទាំងនេះមានសារៈសំខាន់ណាស់សម្រាប់ជីវភាពរស់នៅ និងការអភិវឌ្ឍសហគមន៍ ជាពិសេសនៅតំបន់ជនបទ។ ពួកវាដើរតួនាទីជាឆ្អឹងខ្នងដែលទ្រទ្រង់សកម្មភាពសេដ្ឋកិច្ច សង្គម និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ផ្លូវថ្នល់ល្អដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាព និងការអភិវឌ្ឍសហគមន៍។ វាផ្ដល់ផលប្រយោជន៍ជាច្រើនដូចជា សម្រួលការធ្វើដំណើរ បង្កើនសេដ្ឋកិច្ច បង្កើនសុវត្ថិភាព និងពង្រឹងទំនាក់ទំនងសង្គម។ ផ្លូវសហគមន៍ល្អមានតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើរសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។ វាជួយឲ្យ កូនៗអាចទៅសាលារៀនបានទាន់ពេល។ ប្រជាពលរដ្ឋអាចធ្វើដំណើរទៅមកបានងាយស្រួល។ ពួកគេអាចទៅប្រកបរបរប្រចាំថ្ងៃបានដោយមិនមានឧបសគ្គ។ ការដឹកជញ្ជូនទំនិញនានាប្រព្រឹត្តទៅបានរលូន។ ទាំងអស់នេះធ្វើឲ្យជីវិតប្រចាំថ្ងៃកាន់តែងាយស្រួល និងមានប្រសិទ្ធភាពសម្រាប់សមាជិកសហគមន៍។ ផ្លូវសហគមន៍ល្អក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចមូលដ្ឋានផងដែរ។ ជាពិសេស ផ្លូវល្អជួយឲ្យកសិករអាច ដឹកជញ្ជូនផលិតផលកសិកម្មរបស់ពួកគេទៅកាន់ទីផ្សារបានទាន់ពេលវេលា ដោយមិនបារម្ភពីការខូចខាត ឬការពន្យារពេល។ កាត់បន្ថយការចំណាយលើការដឹកជញ្ជូន ដោយសារយានយន្តមិនសូវខូច និងការធ្វើដំណើរមានភាពរលូន។ ការកាត់បន្ថយចំណាយ និងការទៅដល់ទីផ្សារបានទាន់ពេលនេះ ជួយបង្កើនប្រាក់ចំណេញរបស់កសិករ និងរួមចំណែកលើកកម្ពស់ជីវភាពពួកគេឲ្យកាន់តែប្រសើរឡើង។ ផ្លូវសហគមន៍ល្អក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋផងដែរ។ ផ្លូវដែលមានសភាពល្អ រាបស្មើ និងគ្មានរណ្តៅជ្រៅៗ ជួយឲ្យអ្នកបើកបរអាចធ្វើដំណើរបានដោយសុវត្ថិភាពជាងមុន ដែលកាត់បន្ថយលទ្ធភាពនៃការកើតមានគ្រោះថ្នាក់។ នៅពេលមានករណីអាសន្ន ដូចជាមានអ្នកឈឺធ្ងន់ ឬមានអគ្គីភ័យជាដើម ផ្លូវល្អជួយឲ្យរថយន្តពេទ្យ ឬរថយន្តពន្លត់អគ្គីភ័យ អាចទៅដល់ទីតាំងកើតហេតុបានឆាប់រហ័ស និងទាន់ពេលវេលា ដើម្បីផ្តល់ជំនួយសង្គ្រោះ។ ក្រៅពីផលប្រយោជន៍សេដ្ឋកិច្ច និងសុវត្ថិភាព ផ្លូវសហគមន៍ល្អក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងសង្គមក្នុងមូលដ្ឋានផងដែរ។ ផ្លូវល្អជួយឲ្យប្រជាជនអាច ទៅមកលេងគ្នាបានកាន់តែងាយស្រួល ដែលបង្កើនភាពស្និទ្ធស្នាលរវាងអ្នកជិតខាង។ ប្រជុំ និងចូលរួមពិធីបុណ្យផ្សេងៗក្នុងភូមិបានយ៉ាងទូលំទូលាយ។ ការធ្វើដំណើរបានដោយងាយស្រួលនេះ ជួយពង្រឹងចំណងសាមគ្គីភាព និងបង្កើតបាននូវទំនាក់ទំនងល្អក្នុងសហគមន៍ឲ្យកាន់តែរឹងមាំ។ ប្រព័ន្ធគ្រប់គ្រងទឹកទាំងនេះមានសារៈសំខាន់មិនអាចខ្វះបានសម្រាប់សហគមន៍កសិកម្មនៅកម្ពុជា។ ពួកវាដើរតួនាទីជាឆ្អឹងខ្នងដែលទ្រទ្រង់សកម្មភាពសេដ្ឋកិច្ច និងធានាសន្តិសុខស្បៀង។ តម្រូវការចម្បង និងសំខាន់បំផុតនៃទំនប់ទឹក និងប្រព័ន្ធធារាសាស្ត្រ-ប្រឡាយគឺការផ្គត់ផ្គង់ទឹកសម្រាប់វិស័យកសិកម្ម។ ប្រព័ន្ធធារាសាស្ត្រដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ដំណាំ ជាពិសេសស្រូវ ដែលជាដំណាំកសិកម្មចម្បងរបស់កម្ពុជា។ វាមានសារៈសំខាន់ខ្លាំងណាស់នៅរដូវប្រាំង ឬពេលមានគ្រោះរាំងស្ងួត ដែលជួយឲ្យកសិករនៅតែអាចដាំដុះបាន និងរក្សាបាននូវទិន្នផល ទោះបីជាអាកាសធាតុប្រែប្រួលក៏ដោយ។ អត្ថប្រយោជន៍ដ៏សំខាន់មួយទៀតនៃប្រព័ន្ធទំនប់ទឹក និងធារាសាស្ត្រ គឺសមត្ថភាពក្នុងការបង្កើនទិន្នផលកសិកម្ម។ ជាមួយនឹងការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ និងស្ថិរភាព កសិករអាច បង្កើនទិន្នផលដំណាំរបស់ពួកគេ ដោយសារតែដំណាំទទួលបានទឹកគ្រប់គ្រាន់សម្រាប់ការលូតលាស់។ ធ្វើការដាំដុះបានច្រើនដងក្នុងមួយឆ្នាំ ឧទាហរណ៍ ធ្វើស្រែប្រាំង។ នេះជាកត្តាដ៏សំខាន់មួយក្នុងការបង្កើនប្រាក់ចំណូលគ្រួសារ និងលើកកម្ពស់ជីវភាពរបស់កសិករឲ្យកាន់តែប្រសើរឡើង។ ទំនប់ទឹកមានសារៈសំខាន់ខ្លាំងណាស់ក្នុងការគ្រប់គ្រងទឹកជំនន់ ជាពិសេសនៅរដូវវស្សា។ វាដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ និងគ្រប់គ្រងទឹកជំនន់ដោយផ្ទាល់។ ទំនប់ទឹកជួយការពារការលិចលង់ផ្ទះសម្បែង និងដំណាំកសិកម្ម ដែលជាទ្រព្យសម្បត្តិសំខាន់របស់ប្រជាជន។ ការលិចលង់ទាំងនេះអាចបណ្ដាលឲ្យខាតបង់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជន ដោយសារផលដំណាំខូចខាត និងលំនៅឋានរងផលប៉ះពាល់។ ក្រៅពីការបម្រើដល់វិស័យកសិកម្ម ទឹកពីប្រព័ន្ធធារាសាស្ត្រក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ទឹកសម្រាប់តម្រូវការប្រចាំថ្ងៃផ្សេងទៀតរបស់សហគមន៍ផងដែរ។ ប្រជាពលរដ្ឋអាចប្រើប្រាស់ទឹកទាំងនេះសម្រាប់ ការលាងសម្អាត ដូចជាការបោកគក់ ឬលាងចាន និងការប្រើប្រាស់ក្នុងផ្ទះ សម្រាប់សកម្មភាពផ្សេងៗ។ នេះជួយសម្រាលបន្ទុកក្នុងការស្វែងរកប្រភពទឹកផ្សេងទៀត និងធានាបាននូវការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។ ក្រៅពីផលប្រយោជន៍ចំពោះកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃ ទំនប់ទឹក និងប្រព័ន្ធធារាសាស្ត្រ-ប្រឡាយក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្សធនធានជលផលផងដែរ។ អាងទឹក ឬប្រឡាយមួយចំនួនបានក្លាយជាទីជម្រកដ៏សំខាន់សម្រាប់ត្រី និងប្រភេទសត្វក្នុងទឹកដទៃទៀត នេះជួយរក្សាបាននូវប្រព័ន្ធអេកូឡូស៊ីក្នុងទឹក។ ការមានធនធានជលផលនៅក្នុងប្រព័ន្ធទឹកទាំងនេះ ផ្តល់នូវប្រភពអាហារដ៏មានតម្លៃដល់សហគមន៍ ជាពិសេសសម្រាប់អ្នកភូមិដែលរស់នៅក្បែរនោះ។ នេះរួមចំណែកយ៉ាងសំខាន់ដល់សន្តិសុខស្បៀងក្នុងមូលដ្ឋាន និងកាត់បន្ថយការពឹងផ្អែកលើប្រភពអាហារផ្សេងៗ។ សរុបមក ការថែទាំ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានទាំងនេះ គឺជាកិច្ចការដ៏សំខាន់ដែលរួមចំណែកដល់ការរីកចម្រើន និងសុខុមាលភាពរបស់សហគមន៍ទាំងមូល។